ឆាសាច់មាន់គល់ស្លឹកគ្រៃ ជាម្ហូបខ្មែរមួយមុខដែលពេញនិយម ព្រោះវាមានរសជាតិឈ្ងុយឆ្ងាញ់ ហឹរតិចៗ និងមានក្លិនក្រអូបឈ្ងុយពីគ្រឿងផ្សំធម្មជាតិ។ គ្រឿងផ្សំដែលត្រូវត្រៀមមានដូចជា សាច់មាន់ កន្លះគីឡូក្រាម ហាន់ជាចំណិតល្មម ជីនាងវង ១ ក្តាប់តូច ហាន់ជាកង់ៗ គល់ស្លឹកគ្រៃ ២ គល់ ហាន់ជាចំណិតស្តើងៗ ឬបុកឱ្យម៉ដ្ឋ រំដេង ១ ដុំប៉ុនមេដៃ ហាន់ជាចំណិតស្តើងៗ ឬបុកឱ្យម៉ដ្ឋ។ ខ្ទឹមស ៥ កំពឹស ដែលត្រូវចិញ្ច្រាំឱ្យម៉ដ្ឋ ម្ទេសស្រស់ ចិញ្ច្រាំឱ្យម៉ដ្ឋ ឬហាន់ជាកង់ៗ តាមចំណូលចិត្ត និង អំបិល ១ចិប ។ ស្លឹកក្រូចសើច សម្រាប់បុកធ្វើគ្រឿង ប្រហែលជា ៣ទៅ៤ ស្លឹក ទឹកស៊ីអ៉ីវ ១ ស្លាបព្រាបាយ ប្រេងឆា និងទឹកត្រី ២ ស្លាបព្រាបាយដូចគ្នា។ ជាចុងក្រោយ ទឹកប្រេងខ្យង ១ ស្លាបព្រាបាយ ស្ករស កន្លះស្លាបព្រាបាយ ទឹកធម្មតាប្រហែល១ កូនចានចង្កឹះ ប្រេងម្ទេស ១ ស្លាបព្រាកាហ្វេ ទៅតាមចំណង់ចំណូលចិត្ត។ ជាជំហានដំបូង យើងត្រូវរៀបចំគ្រឿងផ្សំទាំងអស់ឱ្យបានរួចរាល់ និងត្រឹមត្រូវ ដើម្បីធានាថា ដំណើរការចម្អិននឹងល្អរលូន មិនខ្វះខាតអ្វីទេ។ ចំពោះសាច់មាន់វិញ យើងត្រូវលាងទឹកឱ្យស្អាត រួចហាន់ជាដុំៗល្មម។ ប្រសិនបើចង់ឱ្យសាច់ទន់ អ្នកអាចប្រឡាក់វាជាមួយអំបិលបន្តិចសិន។ គ្រឿងបុក គឺបុកគល់ស្លឹកគ្រៃ រំដេង ខ្ទឹមស ម្ទេសស្រស់ និងស្លឹកក្រូចសើច ចូលគ្នាឱ្យម៉ដ្ឋល្អ គឺកាន់តែម៉ដ្ឋ កាន់តែឈ្ងុយ។ សម្រាប់ទឹកជ្រលក់វិញ យើងត្រូវលាយទឹកត្រី ទឹកស៊ីអ៉ីវ ទឹកប្រេងខ្យង ស្ករស និងទឹកចូលគ្នាឱ្យសព្វ រួចកូរស្ករឱ្យរលាយ។ ក្រោយពីត្រៀមគ្រឿងរួចរាល់ហើយ យើងត្រូវឆាវា ដោយដំបូង ដាក់ខ្ទះឱ្យក្តៅ រួចចាក់ប្រេងចូលបន្តិច នៅពេលប្រេងក្តៅល្អហើយ យើងអាចដាក់គ្រឿងបុកចូល រួចឆាត្រឡប់ចុះឡើងឱ្យឈ្ងុយ ប៉ុន្តែត្រូវប្រយ័ត្នកុំឱ្យខ្លោច។ បន្ទាប់ពីគ្រឿងឈ្ងុយហើយ ដាក់សាច់មាន់ចូល រួចឆាត្រឡប់ចុះឡើងឱ្យសព្វជាមួយគ្រឿង។ បន្ទាប់ពីដាក់សាច់មាន់ចូលខ្ទះ អ្នកត្រូវឆាវាមួយៗ ដោយបើកភ្លើងមធ្យម រហូតដល់សាច់មាន់ឆ្អិនប្រហែល ៧០% ហើយប្រែជាពណ៌លឿងព្រឿងៗ។ រួចយើងអាចចាក់ទឹកជ្រលក់ដែលបានលាយហើយចូល រួចកូរឱ្យសព្វ និងបន្ថែមអំបិល១ចិប។ យើងត្រូវរម្ងាស់មួយសន្ទុះ ដើម្បីឱ្យសាច់ចូលជាតិជាមួយគ្រឿងល្អ ហើយទឹកឆារាងខាប់បន្តិច។ ប្រសិនបើអ្នកចូលចិត្តរសជាតិហឹរខ្លាំង អ្នកអាចដាក់ប្រេងម្ទេសបន្ថែមនៅដំណាក់កាលនេះ។ នៅពេលសាច់ឆ្អិនល្អហើយ ដាក់ជីនាងវងឬជីម្រះព្រៅចូល រួចឆាត្រឡប់ចុះឡើងបន្តិច រួចបិទភ្លើងភ្លាម ដើម្បីកុំឱ្យជីទន់ពេក។ ក្រោយពីនោះ យើងអាចដួសឆាសាច់មាន់គល់ស្លឹកគ្រៃដាក់ចាន រួចអាចរោយម្ទេសហាន់ ជីនាងវងឬជីម្រះព្រៅពីលើបន្តិច ដើម្បីលម្អ។ យើងអាចបរិភោគឆាសាច់មាន់គល់ស្លឹកគ្រៃជាមួយបាយក្តៅៗ ដើម្បីឱ្យម្ហូបមួយមុខនេះមានរសជាតិកាន់តែឆ្ងាញ់។ សម្រាប់អ្នកដែលមិនសូវចូលចិត្តរសជាតិហឹរខ្លាំង គេអាចបន្ថយបរិមាណម្ទេសបាន។ មុខម្ហូបនេះអាចបន្ថែមបន្លែផ្សេងៗដូចជា ផ្កាខាត់ណា ការ៉ុត ឬសណ្តែកបារាំង តាមចំណូលចិត្ត។ មួយវិញទៀត ដើម្បីឱ្យសាច់មាន់កាន់តែមានជាតិ និងទន់ល្អ យើងអាចប្រឡាក់វាទុកជាមួយទឹកត្រីបន្តិច មុនពេលឆា។